វត្តពុទ្ធសាសនា គឺជាបូជនីយដ្ឋានដ៏សំខាន់សម្រាប់ពុទ្ធសាសនិកជន ក៏ដូចជាជាមជ្ឈមណ្ឌលនៃការរៀនសូត្រ ការប្រតិបត្តិធម៌ និងការជួបជុំសាសនា។ បរិវេណវត្តមួយជាទូទៅត្រូវបានរៀបចំឡើងដោយមានធាតុផ្សំសំខាន់ៗជាច្រើន ដែលនីមួយៗមានមុខងារ និងអត្ថន័យផ្សេងៗគ្នា។ ដែលធាតុផ្សំសំខាន់ៗនោះមាន ព្រះវិហារ សាលាឆាន់ កុដិ ចេតិយ ស្រះទឹក ឬអណ្ដូងទឹក ។ សម្រាប់ព្រះវិហារគឺជាអគារស្នូល និងសំខាន់បំផុតនៅក្នុងវត្ត។ ដែលព្រះវិហារត្រូវបានប្រើប្រាស់សម្រាប់ធ្វើពិធីសាសនាធំៗជាច្រើន ដូចជា ពិធីបំបួសព្រះសង្ឃ ឬ ឧបសម្បទា ការកាន់ឧបោសថសីល របស់ពុទ្ធបរិស័ទ ការសំដែងធម៌ទេសនា ប្រចាំថ្ងៃ ឬក្នុងពិធីបុណ្យធំៗ និងការបង្សុកូល ឧទ្ទិសកុសលដល់អ្នកស្លាប់។ ស្ថាបត្យកម្មនៃព្រះវិហារជាទូទៅមានលក្ខណៈល្អវិចិត្រ តុបតែងដោយ គំនូរពុទ្ធប្រវត្តិ ដែលពណ៌នាអំពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ។ ហើយនៅតាមជញ្ជាំងព្រះវិហាក៏មានចម្លាក់ទេវតា ឬសត្វផ្សេងៗ ដែលមានអត្ថន័យលក្នុងសាសនា។ នៅខាងក្នុងព្រះវិហារ គេតែងឃើញមាន ព្រះពុទ្ធរូបធំ តាំងជាអធិបតីនៅចំកណ្ដាល ដែលជាទីគោរពសក្ការៈបូជាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ។ មួយវិញទៀត ដើម្បីឱ្យព្រះវិហារក្លាយជាកន្លែងដ៏ពិសិដ្ឋបាន គេត្រូវព័ទ្ធសីមា ហើយសន្លឹកសីមា ប្រើសម្រាប់ព័ន្ធជុំវិញព្រះវិហារ ក្នុងព្រះពុទ្ធសាសនាថេរវាទ។ គេបញ្ចុះសន្លឹកសីមា ដើម្បីឱ្យព្រះវិហារមួយ ក្លាយជាទីតាំងដ៏ពិសិដ្ឋ សម្រាប់ព្រះសង្ឃប្រជុំគ្នា ធ្វើសង្ឃកម្មឧបោសថកម្ម និងបវារណាកម្មជាដើម។ ប្រសិនមិនមានសីមាទេ វត្តនោះពុំអាចបំបួសព្រះសង្ឃបានឡើយ ហើយក៏មិនអាចធ្វើកឋិនបានដែរ។ ចំណែកឯវត្ថុដែលអាចយកទៅកំណត់ជាសីមាបាន មាន៨យ៉ាង ដូចជាថ្ម ភ្នំ ឈើ ផ្លូវ ព្រៃ ដំបូក ស្ទឹង និងទឹកជាដើម។ បន្ថែមពីលើនេះទៀតក្នុងទីតាំងព្រះវិហារមួយ អាចប្រើវត្ថុទាំងនេះ លាយគ្នាដំណាងជាសីមាក៏បាន ឬដាក់តែវត្ថុ១ក៏បាន។ ចំណែកឯ សាលាឆាន់ ឬសាលាធម្មសភា ក៏ជាអគារដល់សំខាន់មួយដែរ ព្រោះវាជាកន្លែងដែល ព្រះសង្ឃឆាន់ចង្ហាន់ ពេលព្រឹក និងពេលថ្ងៃ ដែលជាអាហារដែលពុទ្ធបរិស័ទយកមកប្រគេន។ ក្រៅពីនេះ សាលាឆាន់ក៏ជា កន្លែងជួបជុំ របស់ពុទ្ធបរិស័ទ ដើម្បីធ្វើបុណ្យ ដាក់ទាន ប្រជុំ ពិភាក្សាធម៌អាថ៌ និងរៀបចំកម្មវិធីសាសនាផ្សេងៗដែរ។ ម្យ៉ាងវិញទៀតគេក៏ប្រើប្រាស់ជា កន្លែងស្នាក់នៅបណ្ដោះអាសន្ន សម្រាប់ពុទ្ធបរិស័ទដែលមកពីឆ្ងាយ ក្នុងពេលមានពិធីបុណ្យធំៗនៅក្នុងវត្តផងដែរ។ រីឯកុដិវិញ គឺជាអគារគង់នៅសម្រាប់ ព្រះសង្ឃ និង អាចារ្យវត្ត។ ហើយកុដិនីមួយៗត្រូវបានសាងសង់ឡើងដោយមានបន្ទប់សម្រាប់ព្រះសង្ឃដើម្បី សម្រាក សិក្សាធម៌ និង ប្រតិបត្តិធម៌ ជាដើម។ កុដិមានទំហំ និងរចនាបថខុសៗគ្នាទៅតាមសម័យកាល និងធនធានរបស់វត្ត។ ប៉ុន្តែគោលបំណងចម្បងរបស់វាគឺផ្ដល់នូវបរិយាកាស ស្ងប់ស្ងាត់ និង សាមញ្ញ សមរម្យដល់ព្រះសង្ឃ។ ចំណែកឯធាតុផ្សំមួយទៀតនោះគឺ ចេតិយ គឺជាសំណង់សាសនាដែលត្រូវបានសាងសង់ឡើងសម្រាប់ បញ្ចុះអដ្ឋិធាតុ ដែលជាឆ្អឹង របស់បុគ្គលសំខាន់ៗ។ នៅក្នុងពេលបច្ចុប្បន្ននេះគេមានការយល់ច្រលំថាជាកន្លែងសម្រាប់តម្កល់អដ្ឋិធាតុ ដែលជាឆ្អឹង របស់សាច់ញាតិ ឬឪពុកម្ដាយ អ្នកមានគុណ ជីដូនជីតាដែលបានចែកឋានទៅ។ ហើយក៏នាំគ្នាកសាងសងឡើងតាមលទ្ធិភាព និងទំហំតូចធំជាដើម។ ប៉ុន្តែការដែលសំខាន់ គឺការកសាងចេតិយសម្រាប់ដាក់អដ្ឋិធាតុ វាអាចមានភាពខុសឆ្គងទៅនឹងនិយមន័យពិតរបស់ចេតិយ ក្នុងសម័យព្រះ។ ពីមុនចេតិយមិនមែនជាកន្លែងសម្រាប់តម្កល់អដ្ឋិធាតុជនសាមញ្ញនោះទេ ប៉ុន្តែគឺជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ។ បន្ថែមពីលើនេះទៀត តាមលិទ្ធព្រះពុទ្ធសាសនាចេតិយចែកចេញជា៤គឺ ធាតុចេតិយ បរិភោគចេតិយ ធម្មចេតិយ និងឧទ្ទេសកចេតិយ។ ដែលធាតុចេតិយ ជាចេតិយសម្រាប់ដាក់ព្រះធាតុព្រះបរម សម្មាសម្ពុទ្ធ ឬ ព្រះអរហន្ត ឬ ព្រះបច្ចេកពុទ្ធ។ បរិភោគចេតិយ ជាចេតិយសម្រាប់ដាក់គ្រឿងបរិក្ខាប្រើប្រាស់ មាន បាត្រ ចីវរ ពោធិព្រឹក្ស របស់អង្គព្រះបរមគ្រូសម្មាសម្ពុទ្ធជាដើម។ ធម្មចេតិយ ជាចេតិយសម្រាប់ដាក់តម្កល់នូវគម្ពីរក្បូនខ្នាតមានដីការ អដ្ឋកថា ព្រះត្រៃបិតក ជាដើម។ ឧទ្ទេសកចេតិយ ជាចេតិយដែលសម្រាប់ថ្វាយព្រះសម្មាសម្ពុទ្ធ។ សម្រាប់ស្រះទឹក ឬអណ្ដូងទឹកវិញ ជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ហើយទឹកទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការ ងូតទឹក បោកគក់ និងការ ស្រោចស្រពដំណាំ ផ្សេងៗនៅក្នុងបរិវេណវត្ត។ ជាពិសេសក្រៅពីជាប្រភពទឹក វត្តខ្លះក៏មាន ស្រះឈូក សម្រាប់លម្អបរិវេណវត្ត ធ្វើឱ្យវត្តមានភាពស្រស់ស្អាត និងផាសុកភាពផងដែរ។ មួយវិញទៀត វាក៏ជាជម្រត្រី និងពពួកសត្វអណ្តើរ កន្ធាយ រស់នៅយ៉ាងត្រជាក់ត្រជំហើយក៏ជាកន្លែងទាក់ទាញដល់ពុទ្ធបរិស័ទនាំគ្នាទៅអង្គុយលំហែលកាយគយគន់មើលផងដែរ។ ក្រៅពីនេះ ធាតុផ្សំសំខាន់ៗទាំង៥នេះក៏អាចមានធាតុផ្សំផ្សេងៗទៀតដែលដូចជា រូបសំណាកទេវតា ឬសត្វផ្សេងៗ កន្លែងដាំដើមឈើ ទីធ្លាវត្ត និងសាលារៀនពុទ្ធិកបឋមសិក្សា ឬពុទ្ធិកវិទ្យាល័យ។ ដែលមានមុខងារផ្សេងៗដូច រូបសំណាកទេវតា ឬសត្វផ្សេងៗ មានដូចជា សត្វតោ នាគ ឬគង់ ដែលជាតំណាងសិល្បៈ និងជំនឿសាសនា។ ហើយ មានទីធ្លាវត្តអារាមសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទដើរហាត់ប្រាណ ឬធ្វើសមាធិ។ វត្តអារាមស្ទើរតែទាំងអស់តែងតែដាំដើមពោធិ៍ ដែលមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា។ និងចុងក្រោយសាលារៀនពុទ្ធិកបឋមសិក្សា ឬពុទ្ធិកវិទ្យាល័យសម្រាប់បង្រៀនព្រះសង្ឃ និងសិស្សានុសិស្សអំពីព្រះធម៌ និងចំណេះដឹងទូទៅ។